រូបចម្លាក់អប្សរា មានប្រភពចេញពីទេវកថាហិណ្ឌូ ដោយអប្សរាត្រូវបានគេពណ៌នាថាជាទេពធីតារាំរបាំដ៏ស្រស់ស្អាតនៅស្ថានសួគ៌ ជាមួយតួនាទីកម្សាន្តសម្រាប់អាទិទេព។ នៅប្រទេសកម្ពុជា រឿងរ៉ាវរបស់អប្សរាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ជាពិសេសតាមរយៈរបាំព្រះរាជទ្រព្យ និងរូបចម្លាក់នៅតាមប្រាសាទបុរាណ។ យោងតាមរឿងនិទានប្រជាប្រិយខ្មែរ អប្សរាបានចុះពីឋានសួគ៌មកផែនដី ផ្តល់កំណើតដល់កូនចៅខ្មែរ និងបានបង្រៀនឱ្យមនុស្សលោកចេះរាំរបាំ និងលេងតន្ត្រី។ រូបចម្លាក់អប្សរាដ៏ល្បីល្បាញបំផុតអាចរកឃើញនៅជញ្ជាំងប្រាសាទអង្គរវត្ត ដែលតំណាងឱ្យក្បាច់រាំរបាំបុរាណដ៏វិចិត្រ។ ចំណែក រូបចម្លាក់អាទិទេព វិញ គឺត្រូវបានគេជឿថាជាតំណាងឱ្យព្រះ ឬទេពនៅក្នុងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា។ នៅប្រទេសកម្ពុជា គេតែងឆ្លាក់រូបព្រះវិស្ណុ ព្រះសិវៈ ឬព្រះពុទ្ធ ដើម្បីគោរពបូជា និងការពារអំពើអាក្រក់។ យោងតាមរឿងនិទានរបស់ខ្មែរ អាទិទេពទាំងនេះមានតួនាទីជាអ្នកថែរក្សា និងផ្តល់សេចក្តីសុខដល់មនុស្សលោក។ ការសាងសង់ប្រាសាទ និងរូបចម្លាក់អាទិទេពឡើង គឺដើម្បីឱ្យមនុស្សអាចគោរពបូជាបាន។ រូបចម្លាក់អាទិទេពទាំងអស់សុទ្ធតែមានអត្ថន័យជ្រាលជ្រៅ និងបង្ហាញពីជំនឿសាសនាដែលប្រជាជនខ្មែរប្រកាន់ខ្ជាប់យ៉ាងរឹងមាំតាំងពីបុរាណកាលមក។ សម្រាប់ រូបចម្លាក់អប្សរា និងអាទិទេពខ្នាតតូច ត្រូវបានផលិតយ៉ាងប្រណិតពីវត្ថុធាតុដើមជាច្រើនប្រភេទ ដែលនីមួយៗសុទ្ធតែតម្រូវឱ្យមានបច្ចេកទេស និងជំនាញខុសៗគ្នា។ ឈើ គឺជាវត្ថុធាតុដើមដ៏មានប្រជាប្រិយភាពសម្រាប់ធ្វើជា រូបចម្លាក់អប្សរា និងអាទិទេពខ្នាតតូច។ ដំណើរការចាប់ផ្ដើមពីការជ្រើសរើសប្រភេទឈើដែលមានគុណភាពល្អ ដូចជាឈើគគីរ ឬឈើគ្រញូង ដែលមានភាពរឹងមាំ និងធន់។ ជាងចម្លាក់ចាប់ផ្ដើមគូសរូបរាងលើដុំឈើ រួចប្រើឧបករណ៍ដូចជា កាំបិត កួរ និងកំណាត់ដើម្បីឆ្លាក់ដោយដៃម្ដងបន្តិចៗរហូតដល់ចេញជារូបរាង។ ជំហានចុងក្រោយគឺការបិតរលោង ឬលាបថ្នាំពណ៌មាសដើម្បីបង្កើនភាពស្រស់ស្អាត និងការពារកុំឱ្យឈើឆាប់ខូច។ ថ្ម ត្រូវបានប្រើប្រាស់តាំងពីសម័យអង្គរដើម្បីបង្កើតរូបចម្លាក់ធំៗ ប៉ុន្តែបច្ចុប្បន្នត្រូវបានគេកែច្នៃសម្រាប់ផលិតរូបចម្លាក់ខ្នាតតូចផងដែរ។ ជាងចម្លាក់ប្រើឧបករណ៍ឆ្លាក់ដែកដើម្បីកាត់ និងឆ្លាក់ថ្មទៅតាមទម្រង់ដែលចង់បាន។ ការឆ្លាក់ថ្មទាមទារនូវភាពប៉ិនប្រសប់ និងការអត់ធ្មត់ខ្ពស់ ដោយសារថ្មមានលក្ខណៈរឹង ហើយការឆ្លាក់ខុសបន្តិចបន្តួចអាចបណ្ដាលឱ្យខូចរូបចម្លាក់ទាំងមូល។ លោហៈ ជាពិសេសសំរិទ្ធ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការផលិតរូបចម្លាក់អប្សរា និងអាទិទេពខ្នាតតូច។ ដំណើរការផលិតគឺចាប់ផ្ដើមពីការរចនាគំរូជាដីឥដ្ឋ ឬជ័រ បន្ទាប់មកចាក់ចូលក្នុងពុម្ពដែលបានរៀបចំទុក។ ពេលលោហៈរលាយហើយ ជាងចម្លាក់ចាក់វាចូលទៅក្នុងពុម្ពនោះ ហើយរង់ចាំឱ្យត្រជាក់និងកក។ ក្រោយមក គេយកចេញពីពុម្ព រួចកែច្នៃបន្ថែមដើម្បីឱ្យលម្អិត ហើយពេលខ្លះក៏មានការដាប់ និងលាបពណ៌មាសដើម្បីឱ្យរូបចម្លាក់កាន់តែមានតម្លៃ។ ដីឥដ្ឋ គឺជាវត្ថុធាតុដើមដែលគេងាយស្រួលរក និងមានតម្លៃថោក។ ជាងចម្លាក់ចាប់ផ្ដើមដោយយកដីឥដ្ឋទៅលុញឱ្យទន់ រួចធ្វើរូបរាងតាមគំរូដោយដៃ ហើយបន្ទាប់មកយកទៅដុតក្នុងកម្ដៅខ្ពស់ដើម្បីឱ្យរឹងមាំ។ ដោយរូបចម្លាក់ដីឥដ្ឋច្រើនត្រូវបានគេប្រើសម្រាប់ជាវត្ថុអនុស្សាវរីយ៍ ឬសម្រាប់តាំងលម្អដែលមានតម្លៃសមរម្យ។ រូបចម្លាក់អប្សរា និងអាទិទេពខ្នាតតូចមានភាពសម្បូរបែបទាំងទម្រង់ និងអត្ថន័យ ដោយគេអាចបែងចែកប្រភេទតាមសម្ភារៈ និងរចនាបថនៃការផលិត។ ពិសេសរូបចម្លាក់ខ្លះត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់តាមបែបបុរាណ ដែលមានលក្ខណៈដូចទៅនឹងរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទនានា។ ដែលរូបចម្លាក់ទាំងនេះជាទូទៅមានតម្លៃខ្ពស់ ព្រោះវាឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ដ៏វិចិត្ររបស់ខ្មែរ ហើយត្រូវបានអ្នកប្រមូលទិញយកទៅតាំងលម្អនៅក្នុងផ្ទះ។ ចំណែកឯរូបចម្លាក់ខ្លះទៀតត្រូវបានគេច្នៃប្រឌិតតាមបែបសម័យទំនើប ដែលមានរាងប្លែក និងទាក់ទាញភ្នែកភ្ញៀវទេសចរ។ រូបចម្លាក់ទាំងនេះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើន។ ដែលបំណងទីមួយ គឺសម្រាប់ ការគោរពបូជា ប្រជាជនខ្មែរមួយចំនួនជឿថា រូបចម្លាក់អាទិទេព ឬរូបបដិមាករតំណាងឱ្យព្រះពុទ្ធ អាចនាំមកនូវសេចក្តីសុខសាន្ត និងការពារគ្រួសារពីភយន្តរាយផ្សេងៗ ដូច្នេះហើយ ពួកគេតែងតែយកទៅតាំងនៅក្នុងផ្ទះ ឬនៅតាមទីសក្ការបូជាផ្សេងៗ។ ចំណែកគោលបំណង ទីពីរ គឺសម្រាប់ ការតុបតែងលម្អ រូបចម្លាក់អប្សរាត្រូវបានគេយកទៅដាក់តាំងនៅកន្លែងទទួលភ្ញៀវ ឬនៅតាមសណ្ឋាគារ ដើម្បីបង្កើនភាពប្រណិត និងសោភ័ណភាព។ រីឯគោលបំណង ទីបី គឺសម្រាប់ វត្ថុអនុស្សាវរីយ៍ ភ្ញៀវទេសចរជាច្រើនតែងតែទិញរូបចម្លាក់ខ្នាតតូចទាំងនេះ ព្រោះវាជាវត្ថុមានតម្លៃតំណាងឱ្យប្រទេសកម្ពុជា។ គោលបំណងទីបួនចុងក្រោយគេ គឺសម្រាប់ ការប្រមូលទុក អ្នកស្រឡាញ់សិល្បៈចម្លាក់តែងស្វែងរករូបចម្លាក់ដែលមានលក្ខណៈប្លែកៗ កម្រ និងមានតម្លៃសិល្បៈខ្ពស់ ដើម្បីដាក់តាំងនៅក្នុងបណ្ដុំផ្ទាល់ខ្លួន។ រូបចម្លាក់អប្សរា និងអាទិទេពខ្នាតតូចមានគុណសម្បត្តិសំខាន់ៗជាច្រើន ដែលធ្វើឱ្យវាមិនត្រឹមតែជាវត្ថុសិប្បកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតម្លៃជ្រាលជ្រៅសម្រាប់សង្គមជាតិផងដែរ។ គុណសម្បត្តិទីមួយ គឺ តម្លៃសិល្បៈ និងវប្បធម៌ខ្ពស់ ដោយរូបចម្លាក់ទាំងនេះតំណាងឱ្យកេរដំណែលវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ដែលត្រូវបានបន្សល់ទុកតាំងពីសម័យអង្គរ។ តាមរយៈក្បាច់ឆ្លាក់នីមួយៗ យើងអាចមើលឃើញពីភាពប៉ិនប្រសប់របស់ជាងចម្លាក់ខ្មែរ ហើយក៏អាចស្វែងយល់ពីជំនឿ និងប្រវត្តិសាស្រ្តរបស់ជាតិផងដែរ។ ចំណែកគុណសម្បត្តិទីពីរ គឺ ភាពទាក់ទាញ និងសោភ័ណភាព ព្រោះរូបចម្លាក់អប្សរា និងអាទិទេពត្រូវបានគេរចនាយ៉ាងល្អិតល្អន់ និងមានលក្ខណៈប្លែកពីគេ ដែលអាចប្រើសម្រាប់តុបតែងលម្អគេហដ្ឋាន ទីកន្លែងធ្វើការ ឬហាងនានាដើម្បីបង្កើនភាពប្រណីត និងសោភ័ណភាព។ រីឯគុណសម្បត្តិទីបី គឺ ជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដោយភ្ញៀវទេសចរដែលមកលេងកម្ពុជាតែងតែទិញរូបចម្លាក់ទាំងនេះ ដើម្បីទុកជាអនុស្សាវរីយ៍មួយសម្រាប់រំលឹកដល់ដំណើរកម្សាន្តរបស់ពួកគេ។ លើសពីនេះ រូបចម្លាក់មួយចំនួន ជាពិសេសរូបចម្លាក់ដែលផលិតដោយដៃសុទ្ធ អាចក្លាយជា វត្ថុមានតម្លៃខ្ពស់តាមពេលវេលា ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រមូលវត្ថុកម្រ និងអ្នកស្រឡាញ់សិល្បៈផងដែរ។ ការផលិត និងលក់ រូបចម្លាក់អប្សរា និងអាទិទេពខ្នាតតូច បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតប្រាក់ចំណូល និងការងារសម្រាប់ប្រជាជនផងដែរ។ ឧស្សាហកម្មនេះបានផ្តល់ឱកាសការងារដល់ សិប្បករ ជាងចម្លាក់ និងអ្នកពាក់ព័ន្ធ ជាច្រើនទៀតនៅតាមសហគមន៍ជនបទ។ ប្រាក់ចំណូលដែលបានពីការផលិត និងលក់ផលិតផលទាំងនេះ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារ និងរក្សានូវជំនាញសិល្បៈបុរាណឱ្យនៅគង់វង្ស។ លើសពីនេះ រូបចម្លាក់ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញវិស័យទេសចរណ៍។ ភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្ថុអនុស្សាវរីយ៍ដែលមានអត្តសញ្ញាណវប្បធម៌ខ្មែរ ហើយពួកគេតែងតែទិញរូបចម្លាក់ទាំងនេះជាកាដូ ឬវត្ថុអនុស្សាវរីយ៍។ ការលក់រូបចម្លាក់ក៏បាននាំមកនូវ ចំណូលពីការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដែលចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិផងដែរ។ ដូច្នេះហើយ រូបចម្លាក់អប្សរា និងអាទិទេពខ្នាតតូចមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ តែវាក៏ជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន និងជាតិផងដែរ។